កីឡាប៊ីយ៉ា និង កីឡាស្នូកឃឺ គឺជាប្រភេទកីឡាបាល់ប៊ីយ៉ាល ដែលមានលក្ខណៈលេង និងច្បាប់លេងខុសគ្នា ប៉ុន្តែទាំងពីរនេះត្រូវបានគេគិតថាជាកីឡាបាល់ប៊ីយ៉ាលប្រភេទតែមួយ។ លើសពីនេះទៅទៀតប៊ីយ៉ា ជាកីឡាបាល់ប៊ីយ៉ាលទូទៅដែលមានច្បាប់លេងសាមញ្ញជាង និងមានការលេងទូទៅនៅជុំវិញពិភពលោក។ រីឯស្នូកឃឺ គឺជាប្រភេទប៊ីយ៉ាមួយ ដែលមានដើមកំណើតនៅប្រទេសឥណ្ឌា កាលពីសតវត្សទី ៩ នៅពេលទាហានអង់គ្លេសបានបង្កើតច្បាប់ថ្មី និងរចនារបៀបប្រកួតឡើងវិញ។ ដែលបង្កើតឡើងដើម្បីធ្វើឱ្យហ្គេមមានលក្ខណៈស្មុគស្មាញ និងមានរូបមន្តច្បាប់ច្បាស់លាស់ជាង។ ស្នូកឃឺត្រូវបានគេគិតថាជាកីឡាបាល់ប៊ីយ៉ាលដែលមានការតម្រូវជាក់លាក់លើការបាញ់បាល់ និងការគ្រប់គ្រងលំដាប់នៃបាល់។ ការប្រកួតប៊ីយ៉ា និងស្នូកឃឺត្រូវបានរៀបចំជារឿយៗក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ដូចជា ស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ដែលមានការប្រកួតកីឡាទាំងពីរប្រភេទនេះ។ ប៊ីយ៉ា និងស្នូកឃឺគឺជាប្រភេទកីឡាបាល់ប៊ីយ៉ាលដែលមានលក្ខណៈលេងខុសគ្នា ស្នូកឃឺមានច្បាប់លម្អិត និងភាពស្មុគស្មាញជាងប៊ីយ៉ា ហើយកីឡាទាំងពីរនេះត្រូវបានដាក់ទៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ។ ជាពិសេសកីឡាប៊ីយ៉ានិងស្នូកឃ័រនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារការជោគជ័យនិងការលេចធ្លោរបស់កីឡាការិនីឆ្នើម ស្រួង ភាវី ដែលជាជើងឯកស្នូកឃ័រប្រចាំប្រទេសកូរ៉េ និងជាសមាជិកសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រនៅកម្ពុជា។ កីឡាប៊ីយ៉ា និងស្នូកឃ័រត្រូវបានរៀបចំការប្រកួតជាប្រចាំ ដែលជាការប្រកួតធំមួយនៅកម្ពុជា និងមានការចូលរួមពីកីឡាករដែលមានជំនាញខ្ពស់។ ការរីកចម្រើននេះក៏បានទទួលការគាំទ្រពីសហព័ន្ធកីឡា និងសហគមន៍កីឡាករ ដើម្បីធ្វើឲ្យកីឡាប៊ីយ៉ា និងស្នូកឃ័រជាកីឡាដែលមានសក្តានុពលខ្ពស់នៅកម្ពុជា។ រីឯប្រវត្តិរបស់ កីឡាប៊ីយ៉ានិង ស្នូកឃ័រមានដើមកំណើតពីប្រទេសអឺរ៉ុប និងអង់គ្លេសក្នុងសតវត្សទី ១៩។ កីឡាប៊ីយ៉ា ត្រូវបានគេគិតថាបានចាប់ផ្តើមលេងនៅប្រទេសបារាំងនៅសតវត្សទី ១៦ ឬ ១៧ ជាកីឡាបាល់លើតុដែលប្រើដងឈើសម្រាប់វាយគ្រាប់បាល់លើតុ ដោយមានគោលដៅជាក់លាក់។ ហើយវាបានរីកចម្រើន និងបង្កើតបានជាប្រភេទជាច្រើន ដែលមានរបៀបលេង និងច្បាប់ខុសៗគ្នា។ ស្នូកឃ័រ ត្រូវបានបង្កើតឡើងនៅប្រទេសអង់គ្លេសក្នុងសតវត្សទី ១៩ ដោយក្លាយជាកីឡាបាល់ប៊ីល្យាដដែលមានលក្ខណៈស្មុគស្មាញ។ ការលេងស្នូកឃ័រនេះតម្រូវឲ្យមានជំនាញខ្ពស់ក្នុងការបាញ់បាល់ និងគ្រប់គ្រងលំដាប់បាល់លើតុ។ វាបានក្លាយជាកីឡាបាល់ប៊ីយ៉ាលដែលមានការប្រកួតជាច្រើននៅលើពិភពលោក និងមានការគាំទ្រពេញនិយមនៅប្រទេសជាច្រើន។ ទាំងពីរប្រភេទកីឡានេះបានឈានមកដល់កម្ពុជា និងកំពុងរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ ដោយមានកីឡាករជាច្រើនបង្ហាញសមត្ថភាពល្អ និងទទួលបានជោគជ័យក្នុងការប្រកួតអន្តរជាតិ។ លើសពីនេះទៅទៀតការអភិវឌ្ឍន៍របស់ កីឡាប៊ីយ៉ានិង ស្នូកឃ័រនៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ ហើយត្រូវបានគាំទ្រដោយសហព័ន្ធកីឡា។ ដើម្បីលើកកម្ពស់កីឡានេះជាកីឡាសម័យទំនើប និងមានការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ។ ការអភិវឌ្ឍន៍នេះរួមមានការរៀបចំការប្រកួតធំៗដែលជាការប្រកួតស្នូកឃ័រដ៏សំខាន់មួយនៅកម្ពុជា និងការចូលរួមរបស់កីឡាករដែលមានជំនាញខ្ពស់ពីប្រទេសជិតខាង។ កីឡាការិនីឆ្នើមដូចជា ស្រួង ភាវី បានធ្វើឲ្យកីឡាប៊ីយ៉ា និងស្នូកឃ័ររីកចម្រើន និងទទួលបានការគាំទ្រពីសហព័ន្ធ និងសហគមន៍កីឡាករ ជាពិសេសការឧបត្ថម្ភថវិកា និងការផ្សព្វផ្សាយកីឡានេះទៅ ក្នុងសង្គម។ ការអភិវឌ្ឍន៍កីឡាប៊ីយ៉ា និងស្នូកឃ័រនៅកម្ពុជាក៏មានការចូលរួមពីរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ ដើម្បីបង្កើនសមត្ថភាពកីឡាករ និងលើកកម្ពស់កីឡានេះក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេសកីឡាការិនី ស្រួង ភាវី ត្រូវបានគេចាត់ទុកជាទូតសុឆន្ទៈនៃកីឡាប៊ីយ៉ា និងស្នូកឃ័រខ្មែរ ដែលបានធ្វើឲ្យកីឡាបាល់ប៊ីយ៉ាលនេះមានការលេចធ្លោ និងរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់នៅ កម្ពុជា។ ស្រួង ភាវី កើតនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៩៩០ នៅខេត្តត្បូងឃ្មុំ ជាកូនកសិករមួយរូប ហើយបានក្លាយជាកីឡាការិនីជម្រើសជាតិផ្នែកកីឡាស្នូកឃ័រនិងប៊ីយ៉ា។ នាងបានបង្ហាញសមត្ថភាពខ្ពស់ក្នុងការប្រកួតអន្តរជាតិ និងទទួលបានពានរង្វាន់ដ៏មានតម្លៃពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាបុគ្គលឆ្នើមម្នាក់ក្នុងចំណោមមនុស្ស ៦នាក់។ កីឡាការិនីស្រួង ភាវី ក៏បានឧបត្ថម្ភថវិកាចំនួន ២០លានរៀលដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រនៅកម្ពុជា ដើម្បីជួយលើកកម្ពស់កីឡានេះក្នុងប្រទេស។ នាងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ដែលជាការប្រកួតធំលើកដំបូងនៅកម្ពុជា និងជាការតំណាងឲ្យប្រទេសក្នុងវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រ។ ការចូលរួមរបស់នាងបានលើកទឹកចិត្តយុវជនខ្មែរឱ្យចាប់អារម្មណ៍ និងចូលរួមក្នុងវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រជាច្រើន។ មួយវិញទៀតការអភិវឌ្ឍន៍បន្តទៅមុខនៃកីឡាប៊ីយ៉ានិងស្នូកឃ័រនៅកម្ពុជាមានលក្ខណៈផ្តោតលើការលើកកម្ពស់សមត្ថភាពកីឡាករ និងការរៀបចំការប្រកួតប្រជែងក្នុងស្រុក និងអន្តរជាតិ។ ការគាំទ្រពីសហព័ន្ធកីឡា និងរដ្ឋាភិបាល ជួយផ្តល់ឱកាសដល់កីឡាករបានបង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ជាច្រើន។ ការរៀបចំការប្រកួតធំៗនិងការប្រកួតថ្នាក់ជាតិនានា ជួយលើកកម្ពស់កីឡានេះ និងជំរុញឲ្យមានការចូលរួមពីកីឡាករថ្មីៗ និងសហគមន៍កីឡាផ្សេងទៀត។ កីឡាការិនីឆ្នើម ដូចជា ស្រួង ភាវី បានធ្វើឲ្យកីឡាប៊ីយ៉ា និងស្នូកឃ័ររីកចម្រើន និងទទួលបានការគាំទ្រពីសហព័ន្ធ និងក្រុមគ្រួសារកីឡាករ។ ការអភិវឌ្ឍន៍ក៏រួមមានការផ្តល់ថវិកា និងការផ្សព្វផ្សាយកីឡានេះក្នុងសង្គម ដើម្បីបង្កើនចំណាប់អារម្មណ៍ និងការចូលរួមរបស់យុវជន។ ហើយការចូលរួមរបស់រដ្ឋាភិបាល និងអង្គការពាក់ព័ន្ធក៏បានជួយបង្កើនសមត្ថភាពកីឡាករ និងលើកកម្ពស់កីឡានេះផងដែរ។